ខេត្តព្រះសីហនុ និងកោះរ៉ុង ត្រូវបានគេទទួលស្គាល់ថាជាតំបន់ឆ្នេរដ៏ស្រស់ស្អាតបំផុតមួយនៅអាស៊ីអាគ្នេយ៍។ ជាមួយនឹងសក្តានុពលទេសចរណ៍ដ៏សម្បូរបែប តំបន់នេះកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងការអភិវឌ្ឍរមណីយដ្ឋានកោះ និងឆ្នេរខ្សាច់។ ការអភិវឌ្ឍនេះនាំមកនូវឱកាស ក៏ដូចជាបញ្ហាប្រឈមជាច្រើនដែលទាមទារឲ្យមានការយកចិត្តទុកដាក់។ ការពង្រីករមណីយដ្ឋាននៅ ខេត្តព្រះសីហនុ និងកោះរ៉ុង ត្រូវបានជំរុញដោយកត្តាចម្បងៗជាច្រើន ដែលរួមចំណែកដល់ការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យទេសចរណ៍នៅក្នុងតំបន់នេះ។ សក្តានុពលធម្មជាតិដ៏ទាក់ទាញ គឺជាកត្តាដ៏សំខាន់បំផុតមួយដែលជំរុញការពង្រីករមណីយដ្ឋាននៅខេត្តព្រះសីហនុ និងកោះរ៉ុង។ តំបន់ឆ្នេរដ៏ស្រស់ស្អាតនេះមានលក្ខណៈពិសេសប្លែកៗជាច្រើនដូចជា ឆ្នេរដែលមាន ខ្សាច់សល្អិត និងទន់ល្មើយ លាតសន្ធឹងវែងអន្លាយ ដែលស័ក្តិសមសម្រាប់ការសម្រាកលំហែកាយ ហាលថ្ងៃ និងសកម្មភាពកីឡាឆ្នេរខ្សាច់។ ទឹកសមុទ្រដែលមានពណ៌ខៀវស្រងាត់ និង ថ្លាឈ្វេង អនុញ្ញាតឲ្យភ្ញៀវទេសចរអាចមុជ និង ហែលទឹកលេង ព្រមទាំងរីករាយទស្សនាជីវិតក្រោមផ្ទៃសមុទ្របានយ៉ាងងាយស្រួល។ ក្រោមផ្ទៃទឹក មានប្រព័ន្ធអេកូឡូស៊ីសមុទ្រដ៏សម្បូរបែប រួមមាន ផ្កាថ្មចម្រុះពណ៌ ត្រីតូចធំ និងប្រភេទសត្វសមុទ្រជាច្រើនទៀត ដែលទាក់ទាញអ្នកចូលចិត្តមុជទឹក។ មិនត្រឹមតែមានឆ្នេរទេ តំបន់កោះមួយចំនួនក៏ត្រូវបានគ្របដណ្តប់ដោយ ព្រៃឈើបៃតងស្រងាត់ ដែលផ្តល់ម្លប់ត្រជាក់ បរិយាកាសបរិសុទ្ធ និងជាជម្រកសម្រាប់សត្វព្រៃផងដែរ។ លក្ខណៈធម្មជាតិដ៏ស្រស់ស្អាតទាំងនេះ គឺជា មេដែកដ៏ធំ ដែលទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិឲ្យមកកម្សាន្ត និងស្វែងយល់ពីសម្រស់ធម្មជាតិនៃប្រទេសកម្ពុជា។ គោលនយោបាយគាំទ្រពីរដ្ឋាភិបាល គឺជាកត្តាដ៏សំខាន់ដែលបានជំរុញយ៉ាងខ្លាំងដល់ការពង្រីករមណីយដ្ឋាននៅខេត្តព្រះសីហនុ និងកោះរ៉ុង។ រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវ គោលនយោបាយច្បាស់លាស់ និងជាយុទ្ធសាស្ត្រ ដោយបានកំណត់ ខេត្តព្រះសីហនុជា បង្គោលសេដ្ឋកិច្ចពហុបំណង។ នេះមានន័យថា ខេត្តនេះមិនត្រឹមតែផ្តោតលើវិស័យទេសចរណ៍ប៉ុណ្ណោះទេ ថែមទាំងលើវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម និងសេវាកម្មផ្សេងៗទៀតផង។ លើសពីនេះ ខេត្តព្រះសីហនុត្រូវបានចាត់ទុកជា គោលដៅទេសចរណ៍ដ៏សំខាន់ សម្រាប់ប្រទេសជាតិ។ តាមរយៈគោលនយោបាយនេះ រដ្ឋាភិបាលបានផ្តល់នូវការលើកទឹកចិត្តជាច្រើនដល់ការវិនិយោគ ទាំងវិនិយោគិនក្នុងស្រុក និងបរទេស។ ការលើកទឹកចិត្តទាំងនេះអាចរួមមាន ការកាត់បន្ថយពន្ធ ការសម្រួលនីតិវិធីវិនិយោគ ឬការផ្តល់ដីសម្បទានជាដើម ដែលធ្វើឲ្យខេត្តព្រះសីហនុក្លាយជាទីតាំងដ៏ទាក់ទាញសម្រាប់ការអភិវឌ្ឍរមណីយដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍។ កំណើនភ្ញៀវទេសចរឥតឈប់ឈរ គឺជាកត្តាដ៏សំខាន់មួយដែលជំរុញការរីកចម្រើននៃវិស័យទេសចរណ៍ និងការអភិវឌ្ឍន៍រមណីយដ្ឋាននៅខេត្តព្រះសីហនុ និងកោះរ៉ុង។ ជាក់ស្តែង ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកទស្សនាតំបន់ឆ្នេរដ៏ស្រស់ស្អាតនេះ មានការកើនឡើងជាលំដាប់ ជារៀងរាល់ឆ្នាំ។ កំណើនគួរឲ្យកត់សម្គាល់នេះបានបង្កើតនូវ តម្រូវការខ្ពស់សម្រាប់ សេវាកម្មស្នាក់នៅ កន្លែងកម្សាន្ត និងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍។ តម្រូវការទាំងនេះបានក្លាយជាកម្លាំងចលករដ៏ធំមួយទាក់ទាញវិនិយោគិនឲ្យមកបោះទុនអភិវឌ្ឍន៍បន្ថែម ដើម្បីឆ្លើយតបទៅនឹងកំណើនភ្ញៀវទេសចរដែលបន្តកើនឡើង។ លំហូរនៃការវិនិយោគបរទេស គឺជាកត្តាជំរុញដ៏សំខាន់មួយទៀតដែលបានបណ្ដាលឲ្យមានការពង្រីករមណីយដ្ឋាននៅខេត្តព្រះសីហនុ និងកោះរ៉ុងយ៉ាងគំហុក។ ការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ វិនិយោគិនបរទេស ជាពិសេសមកពីប្រទេសចិន បានរួមចំណែកយ៉ាងធំធេងដល់លំហូរទុនវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់ ចូលមកក្នុងតំបន់នេះ។ ថវិកាដ៏មហាសាលទាំងនេះត្រូវបាន បុកចូលទៅក្នុងការសាងសង់ យ៉ាងឆាប់រហ័សនូវ ហេដ្ឋារចនាសម្ព័ន្ធទំនើបៗ និងរមណីយដ្ឋានខ្នាតធំ។ ហេដ្ឋារចនាសម្ព័ន្ធទំនើបៗ ដូចជាផ្លូវថ្នល់ធំៗ ប្រព័ន្ធលូបង្ហូរទឹក កំពង់ផែ និងអាកាសយានដ្ឋានដែលបានធ្វើទំនើបកម្ម។ រមណីយដ្ឋានខ្នាតធំ រួមមានសណ្ឋាគារលំដាប់ផ្កាយ រីសតប្រណីត និងអគារពាណិជ្ជកម្មខ្ពស់ៗជាច្រើន។ ការវិនិយោគទាំងនេះបានផ្លាស់ប្ដូរមុខមាត់ខេត្តព្រះសីហនុ និងកោះរ៉ុងយ៉ាងខ្លាំង ដោយប្រែក្លាយតំបន់ទាំងនេះទៅជាមជ្ឈមណ្ឌលទេសចរណ៍ និងសេដ្ឋកិច្ចដ៏រស់រវើក។ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ គឺជាកត្តាដ៏សំខាន់មួយដែលបានរួមចំណែកយ៉ាងធំធេងដល់ការរីកចម្រើននៃវិស័យទេសចរណ៍ និងការវិនិយោគនៅខេត្តព្រះសីហនុ និងកោះរ៉ុង។ ការកែលម្អប្រព័ន្ធ ផ្លូវថ្នល់ ដូចជាផ្លូវល្បឿនលឿន និងផ្លូវជាតិ អាកាសយានដ្ឋានដែលត្រូវបានពង្រីក និងកែលម្អសមត្ថភាព និង កំពង់ផែ នៅក្នុងតំបន់នេះ បានជួយសម្រួលយ៉ាងខ្លាំងដល់ការធ្វើដំណើរ របស់ភ្ញៀវទេសចរ និង ការដឹកជញ្ជូន ទំនិញ និងសម្ភារៈសំណង់។ ភាពងាយស្រួលក្នុងការតភ្ជាប់ទាំងផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹកនេះ បានក្លាយជា កម្លាំងជំរុញដ៏សំខាន់មួយទៀត សម្រាប់ការ ទាក់ទាញសកម្មភាពវិនិយោគ ពីបរទេស និងក្នុងស្រុក ក៏ដូចជា ជំរុញកំណើនភ្ញៀវទេសចរ ឲ្យមកទស្សនាតំបន់ឆ្នេរដ៏មានសក្តានុពលនេះកាន់តែច្រើនឡើង។ ការពង្រីករមណីយដ្ឋាននៅខេត្តព្រេះសីហនុ និងកោះរ៉ុង បានបង្ហាញខ្លួនក្នុងទម្រង់ចម្រុះជាច្រើន ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងការវិនិយោគដ៏ធំ។ ក្នុងចំណោមទម្រង់នៃការពង្រីករមណីយដ្ឋាននៅខេត្តព្រះសីហនុ និងកោះរ៉ុង ការអភិវឌ្ឍ សណ្ឋាគារលំដាប់ផ្កាយ និង រីសតខ្នាតធំ គឺជាចំណុចដ៏លេចធ្លោមួយ។ ទីតាំងប្រណីតទាំងនេះត្រូវបានបំពាក់យ៉ាងសម្បូរបែបដោយ កន្លែងកម្សាន្តចម្រុះ ដើម្បីបំពេញតម្រូវការភ្ញៀវទេសចរ។ ទាំងនេះរួមមាន អាងហែលទឹកធំៗ ភោជនីយដ្ឋានលំដាប់ខ្ពស់ដែលបម្រើម្ហូបអាហារជាច្រើនប្រភេទ កាស៊ីណូ ជាពិសេសនៅព្រះសីហនុ និងសេវាកម្មកម្សាន្តផ្សេងៗទៀតជាច្រើន។ ការវិនិយោគលើកន្លែងប្រណីតបែបនេះ គឺមានគោលបំណងចម្បង ដើម្បីទាក់ទាញភ្ញៀវទេសចរដែលមានកម្រិតជីវភាពខ្ពស់ ដែលស្វែងរកបទពិសោធន៍ស្នាក់នៅ និងកម្សាន្តប្រកបដោយផាសុកភាព និងភាពទាន់សម័យ។ ក្រៅពីការអភិវឌ្ឍន៍កន្លែងស្នាក់នៅបែបប្រណីតៗ ក៏មានការរីកចម្រើនយ៉ាងសកម្មក្នុងការសាងសង់ បឹងហ្គាឡូ និង ផ្ទះសំណាក់ នៅខេត្តព្រះសីហនុ និងកោះរ៉ុងផងដែរ។ កន្លែងស្នាក់នៅទាំងនេះច្រើនតែត្រូវបានរៀបចំឡើងតាមបែប ធម្មជាតិ ដែលផ្តល់នូវបរិយាកាសស្ងប់ស្ងាត់ និងស្រស់ស្រាយ។ អ្វីដែលសំខាន់គឺវាមាន តម្លៃសមរម្យ ជាងបើធៀបនឹងសណ្ឋាគារប្រណីត។ ទម្រង់នៃការស្នាក់នៅបែបនេះផ្តល់នូវ ជម្រើសដ៏សម្បូរបែប សម្រាប់ភ្ញៀវទេសចរគ្រប់កម្រិត។ វត្តមាននៃបឹងហ្គាឡូ និងផ្ទះសំណាក់ទាំងនេះជួយធ្វើឲ្យវិស័យទេសចរណ៍នៅតំបន់នេះកាន់តែមានភាពចម្រុះ និងអាចទាក់ទាញភ្ញៀវទេសចរបានកាន់តែច្រើន។ ទីក្រុងរណបទេសចរណ៍ គឺជាទម្រង់នៃការអភិវឌ្ឍន៍មួយដែលកាន់តែរីកដុះដាលនៅខេត្តព្រះសីហនុ និងកោះរ៉ុង។ នេះគឺជា គម្រោងអភិវឌ្ឍន៍ខ្នាតយក្ស ដែលមានទំហំធំធេង និងមានលក្ខណៈចម្រុះ។ លក្ខណៈពិសេសនៃទីក្រុងរណបទេសចរណ៍គឺថា វា មិនត្រឹមតែផ្តោតលើការស្នាក់នៅ សម្រាប់ភ្ញៀវទេសចរប៉ុណ្ណោះទេ ផ្ទុយទៅវិញ វាបញ្ចូលគ្នានូវមុខងារជាច្រើនចូលគ្នាយ៉ាងចុះសម្រុងគ្នា រួមមាន លំនៅឋាន ពាណិជ្ជកម្ម និងកន្លែងកម្សាន្ត។ លំនៅឋាន ដូចជា ផ្ទះល្វែង ខុនដូ វីឡា និងអគារស្នាក់នៅផ្សេងៗទៀត សម្រាប់លក់ ឬជួល។ ពាណិជ្ជកម្ម រួមមាន ហាងទំនិញ ភោជនីយដ្ឋាន ផ្សារទំនើប និងតំបន់អាជីវកម្មផ្សេងៗ។ កន្លែងកម្សាន្ត ដូចជា សួនកម្សាន្ត ទីលានវាយកូនគោល រមណីយដ្ឋាន និងកន្លែងកម្សាន្តផ្សេងៗទៀត។ តាមរយៈការបញ្ចូលគ្នានូវមុខងារទាំងនេះ ទីក្រុងរណបទេសចរណ៍បានបង្កើតជា សហគមន៍តូចមួយ ដែលបំពាក់ដោយសេវាកម្មពេញលេញ សម្រាប់ទាំងការរស់នៅប្រចាំថ្ងៃ និងការកម្សាន្ត។ គម្រោងប្រភេទនេះបង្ហាញពីទិសដៅអភិវឌ្ឍន៍រយៈពេលវែង ដែលមានគោលបំណងទាក់ទាញទាំងអ្នករស់នៅអចិន្ត្រៃយ៍ និងភ្ញៀវទេសចររយៈពេលវែង។ ដើម្បីឆ្លើយតបទៅនឹងកំណើនភ្ញៀវទេសចរ និងគាំទ្រដល់ការអភិវឌ្ឍន៍រមណីយដ្ឋាន ការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ គឺជារឿងចាំបាច់ណាស់។ ហេដ្ឋារចនាសម្ព័ន្ធទាំងនេះរួមមាន ចំណតទូក និងផែ កន្លែងហែលទឹកសាធារណៈ និងកន្លែងលក់វត្ថុអនុស្សាវរីយ៍។ ចំណតទូក និងផែ មានការសាងសង់ និងកែលម្អ ចំណតទូក និងផែ ទំនើបៗជាច្រើន ដើម្បី ទទួលភ្ញៀវទេសចរតាមផ្លូវទឹក សម្រួលដល់ការធ្វើដំណើរទៅមកកាន់កោះនានា និងផ្តល់ភាពងាយស្រួលដល់ការឡើងចុះ។ ការរៀបចំ និងថែទាំ កន្លែងហែលទឹកសាធារណៈ ប្រកបដោយអនាម័យ និងសុវត្ថិភាព គឺជាចំណែកមួយនៃការផ្តល់សេវាកម្មកម្សាន្តជូនភ្ញៀវ។ ការបង្កើត និងពង្រីក កន្លែងលក់វត្ថុអនុស្សាវរីយ៍ គឺជាផ្នែកមួយនៃការផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរក្នុងការស្វែងរកផលិតផលក្នុងស្រុក និងជាអនុស្សាវរីយ៍សម្រាប់ការធ្វើដំណើររបស់ពួកគេ។ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងនេះ គឺមានគោលបំណងធានាថាភ្ញៀវទេសចរទទួលបានបទពិសោធន៍ល្អប្រសើរ ប្រកបដោយផាសុកភាព និងងាយស្រួលនៅពេលមកកម្សាន្តនៅខេត្តព្រះសីហនុ និងកោះរ៉ុង។ ក្រៅពីការសាងសង់រមណីយដ្ឋាន និងសណ្ឋាគារ មួយទម្រង់នៃការអភិវឌ្ឍន៍ដ៏លេចធ្លោនៅខេត្តព្រះសីហនុ និងកោះរ៉ុង គឺការវិនិយោគលើ លំនៅឋាន។ មានការសាងសង់នូវអគារលំនៅឋានជាច្រើនប្រភេទ រួមមាន ខុនដូ វីឡា និងផ្ទះល្វែង។ គម្រោងទាំងនេះត្រូវបានបង្កើតឡើងសម្រាប់គោលបំណងសំខាន់ៗពីរ គឺ សម្រាប់អ្នកទេសចរដែលចង់ស្នាក់នៅរយៈពេលវែង និងសម្រាប់អ្នកវិនិយោគដែលចង់ទិញទុកជាកម្មសិទ្ធិ។ អ្នកទេសចរមួយចំនួន ជាពិសេសជនបរទេស អាចនឹងចង់ស្នាក់នៅតំបន់ឆ្នេរនេះក្នុងរយៈពេលយូរជាងធម្មតា។ លំនៅឋានទាំងនេះផ្តល់ជម្រើសស្នាក់នៅដែលមានផាសុកភាព និងមានលក្ខណៈឯកជនជាងសណ្ឋាគារ។ សម្រាប់អ្នកវិនិយោគដែលចង់ទិញទុកជាកម្មសិទ្ធិ វិនិយោគិនជាច្រើនបានមើលឃើញពីសក្តានុពលនៃកំណើនតម្លៃអចលនទ្រព្យនៅតំបន់នេះ។ ពួកគេទិញលំនៅឋានទាំងនេះទុកជាកម្មសិទ្ធិ អាចសម្រាប់លក់បន្ត ជួល ឬស្នាក់នៅផ្ទាល់ខ្លួននៅពេលមកលេង។ ការអភិវឌ្ឍលំនៅឋាននេះបង្ហាញពីភាពចម្រុះនៃវិស័យអចលនទ្រព្យក្នុងតំបន់ និងឆ្លុះបញ្ចាំងពីជំនឿទុកចិត្តលើកំណើនសេដ្ឋកិច្ច និងទេសចរណ៍នាពេលអនាគត។ ការពង្រីករមណីយដ្ឋាននៅខេត្តព្រះសីហនុ និងកោះរ៉ុង នាំមកនូវទាំង ភាពវិជ្ជមាន ដែលជាកាលានុវត្តភាពសម្រាប់ការអភិវឌ្ឍ និង ផលវិបាកអវិជ្ជមាន ដែលទាមទារការយកចិត្តទុកដាក់ខ្ពស់។ ការពង្រីករមណីយដ្ឋាននៅខេត្តព្រះសីហនុ និងកោះរ៉ុង បាននាំមកនូវផលវិបាកវិជ្ជមានជាច្រើន ដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមក្នុងតំបន់។ ការបង្កើតការងារ គឺជាផលវិបាកវិជ្ជមានដ៏ធំមួយនៃការរីកចម្រើននៃវិស័យទេសចរណ៍ និងការពង្រីករមណីយដ្ឋាននៅខេត្តព្រះសីហនុ និងកោះរ៉ុង។ ការអភិវឌ្ឍន៍រមណីយដ្ឋានថ្មីៗជាច្រើន បានបង្កើត ឱកាសការងាររាប់ពាន់កន្លែង សម្រាប់ប្រជាជន។ ឱកាសទាំងនេះមិនត្រឹមតែសម្រាប់ប្រជាជនក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងសម្រាប់អ្នកចំណាកស្រុកដែលស្វែងរកការងារផងដែរ។ ការងារទាំងនេះមានលក្ខណៈ ចម្រុះ គ្របដណ្តប់លើវិស័យជាច្រើន ដូចជា វិស័យសំណង់ វិស័យសេវាកម្ម ភោជនីយដ្ឋាន ការដឹកជញ្ជូន និងការលក់ដូរ។ ឱកាសការងារដ៏ច្រើនសន្ធឹកសន្ធាប់ទាំងនេះបានជួយ កាត់បន្ថយភាពក្រីក្រ យ៉ាងគួរឲ្យកត់សម្គាល់ និង បង្កើនប្រាក់ចំណូលគ្រួសារ ដែលធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើង។ កំណើនសេដ្ឋកិច្ច គឺជាផលវិបាកវិជ្ជមានដ៏សំខាន់មួយដែលកើតចេញពីការពង្រីករមណីយដ្ឋាននៅខេត្តព្រះសីហនុ និងកោះរ៉ុង។ លំហូរដ៏ច្រើនសន្ធឹកសន្ធាប់នៃ ការវិនិយោគបរទេស ដែលបានចាក់ចូលទៅក្នុងវិស័យទេសចរណ៍ រួមជាមួយ កំណើនភ្ញៀវទេសចរ ដែលបន្តកើនឡើង បានជំរុញយ៉ាងខ្លាំងដល់ កំណើនសេដ្ឋកិច្ច ទាំងក្នុងតំបន់ និងថ្នាក់ជាតិ។ រដ្ឋាភិបាលទទួលបានចំណូលយ៉ាងច្រើនតាមរយៈ ចំណូលពន្ធ ផ្សេងៗ ដូចជាពន្ធលើប្រាក់ចំណេញ ពន្ធលើតម្លៃបន្ថែម ពន្ធលើអចលនទ្រព្យ និងពន្ធទេសចរណ៍។ សេដ្ឋកិច្ចមូលដ្ឋានក៏រីកចម្រើនយ៉ាងឆាប់រហ័សតាមរយៈ ការចំណាយរបស់ភ្ញៀវទេសចរ លើសេវាកម្ម និងផលិតផលផ្សេងៗ ដូចជាការស្នាក់នៅ អាហារ ការដឹកជញ្ជូន និងវត្ថុអនុស្សាវរីយ៍។ នេះបានជួយជំរុញអាជីវកម្មខ្នាតតូច និងមធ្យមនៅក្នុងតំបន់។ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ គឺជាផលវិបាកវិជ្ជមានដ៏សំខាន់មួយទៀត ដែលកើតចេញពីគម្រោងពង្រីករមណីយដ្ឋានធំៗ។ នៅពេលមានគម្រោងវិនិយោគទ្រង់ទ្រាយធំ វាតែងតែភ្ជាប់មកជាមួយនូវ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់។ ជាក់ស្តែង នៅខេត្តព្រះសីហនុ និងកោះរ៉ុង គេឃើញមានការស្ថាបនា និងកែលម្អយ៉ាងគំហុកទៅលើ ប្រព័ន្ធផ្លូវថ្នល់ទំនើបៗ ប្រព័ន្ធលូទឹកស្អុយ ប្រព័ន្ធអគ្គិសនី និងប្រព័ន្ធទឹកស្អាត។ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធទាំងនេះ មិនត្រឹមតែផ្តល់ប្រយោជន៍ដល់រមណីយដ្ឋាន និងវិស័យទេសចរណ៍ប៉ុណ្ណោះទេ តែថែមទាំងជួយ លើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនទូទៅ ដែលរស់នៅក្នុងតំបន់ផងដែរ។ ការលើកកម្ពស់ទេសចរណ៍ គឺជាផលវិបាកវិជ្ជមានដ៏ធំធេងមួយ ដែលកើតចេញពីការពង្រីករមណីយដ្ឋាននៅខេត្តព្រះសីហនុ និងកោះរ៉ុង។ វត្តមាននៃ រមណីយដ្ឋានប្រណីត សណ្ឋាគារលំដាប់ខ្ពស់ និង សេវាកម្មចម្រុះ ប្រកបដោយគុណភាព បានរួមចំណែកយ៉ាងសំខាន់ក្នុងការ លើកកម្ពស់កេរ្តិ៍ឈ្មោះ ខេត្តទាំងពីរនេះ។ ព្រះសីហនុ និងកោះរ៉ុង លែងត្រឹមជាគោលដៅទេសចរណ៍ក្នុងស្រុកទៀតហើយ តែបានក្លាយជា គោលដៅទេសចរណ៍លំដាប់អន្តរជាតិ ដ៏ល្បីល្បាញ ដែលត្រូវបានគេទទួលស្គាល់ទូទាំងពិភពលោក។ នេះបានទាក់ទាញភ្ញៀវទេសចរឲ្យមកទស្សនាកាន់តែច្រើនពីជុំវិញពិភពលោក បង្កើនកិត្យានុភាព និងចំណូលសម្រាប់ប្រទេសជាតិ។ ក្រៅពីគុណសម្បត្តិដែលនាំមក ការពង្រីករមណីយដ្ឋាននៅខេត្តព្រះសីហនុ និងកោះរ៉ុង ក៏បង្កឲ្យមានផលវិបាកអវិជ្ជមាន និងបញ្ហាប្រឈមជាច្រើនផងដែរ ដែលទាមទារឲ្យមានការយកចិត្តទុកដាក់ខ្ពស់។ ផលប៉ះពាល់បរិស្ថាន គឺជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរបំផុតមួយ ដែលបណ្ដាលមកពីការពង្រីករមណីយដ្ឋាននៅខេត្តព្រះសីហនុ និងកោះរ៉ុង ជាពិសេសនៅពេលដែលការអភិវឌ្ឍមិនត្រូវបានត្រួតពិនិត្យឲ្យបានដិតដល់។ ការសាងសង់ដោយគ្មាន ផែនការច្បាស់លាស់ និង ការអនុវត្តច្បាប់មិនតឹងរ៉ឹង អាចនាំឲ្យមានបញ្ហាជាច្រើនដូចជា ការកាប់បំផ្លាញព្រៃឈើ ការចាក់ដីលុបឆ្នេរ និងតំបន់ដីសើម ការបំពុលទឹកសមុទ្រ។ ព្រៃឈើនៅតាមតំបន់ឆ្នេរ និងកោះត្រូវបាន កាប់បំផ្លាញយ៉ាងអនាធិបតេយ្យ ដើម្បីទុកដីសម្រាប់គម្រោងសាងសង់។ ការចាក់ដីលុបឆ្នេរ និងតំបន់ដីសើម ជាពិសេសតំបន់ព្រៃកោងកាង ដែលជាជម្រកមច្ឆាជាតិ និងជាប្រព័ន្ធការពារធម្មជាតិ។ ការបំផ្លាញនេះធ្វើឲ្យ បាត់បង់ទីជម្រកធម្មជាតិ និង ប្រព័ន្ធអេកូឡូស៊ី ដ៏សំខាន់។ ដោយសារតែ សំណល់សំណង់ ដែលបោះចោលគ្មានសណ្ដាប់ធ្នាប់ កាកសំណល់ទេសចរណ៍ និង ទឹកកខ្វក់ ដែលមិនបានប្រព្រឹត្តកម្មត្រឹមត្រូវ។ ការបំពុលទាំងនេះគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ ប្រព័ន្ធអេកូឡូស៊ីសមុទ្រ ជីវចម្រុះក្នុងទឹក និង សម្រស់ធម្មជាតិ ទាំងមូល ដែលជាចំណុចទាក់ទាញសំខាន់នៃតំបន់នេះ។ ផលប៉ះពាល់ទាំងនេះអាចធ្វើឲ្យបាត់បង់នូវតម្លៃធម្មជាតិដែលជាមូលដ្ឋានគ្រឹះនៃវិស័យទេសចរណ៍ខ្លួនឯង ប្រសិនបើគ្មានការគ្រប់គ្រងប្រកបដោយចីរភាព។ ការកើនឡើងតម្លៃដីធ្លី គឺជាផលវិបាកអវិជ្ជមានដ៏ធ្ងន់ធ្ងរមួយដែលកើតឡើងដោយផ្ទាល់ពីលំហូរនៃការវិនិយោគយ៉ាងគំហុកក្នុងវិស័យទេសចរណ៍នៅខេត្តព្រះសីហនុ និងកោះរ៉ុង។ លំហូរនៃការវិនិយោគបរទេសដ៏ច្រើនសន្ធឹកសន្ធាប់បានបណ្ដាលឲ្យ តម្លៃដីធ្លីកើនឡើងខ្ពស់ ហួសពីលទ្ធភាពដែលប្រជាជនក្នុងស្រុកអាចទិញ ឬរក្សាទុកបាន។ បញ្ហានេះបង្ខំឲ្យប្រជាជនមួយចំនួនធំត្រូវ លក់ដីស្រែចម្ការ ឬផ្ទះសម្បែង ដែលជាកេរ្តិ៍ដំណែលរបស់ពួកគេពីដូនតា។ មូលហេតុគឺដោយសារតែពួកគេ មិនអាចរស់នៅបានទៀតឡើយជាមួយនឹងការកើនឡើងថ្លៃរស់នៅ ឬ មិនអាចទិញដីសម្រាប់សាងសង់ផ្ទះបានទៀត នៅតំបន់កំណើតរបស់ខ្លួន។ ជាក់ស្ដែង បញ្ហានេះបានបង្កឲ្យមាន វិសមភាពសង្គម កាន់តែធំ ដោយសារតែអ្នកមានកាន់តែមាន ហើយអ្នកក្រកាន់តែបាត់បង់ឱកាស។ នេះក៏អាចនាំឲ្យមានបញ្ហាប្រឈមផ្នែកសង្គមផ្សេងទៀត ដូចជាការផ្លាស់ទីលំនៅដោយបង្ខំ និងការបាត់បង់ប្រភពចំណូលប្រពៃណីរបស់ប្រជាជនមូលដ្ឋាន។ ការផ្លាស់ទីលំនៅរបស់ប្រជាជន គឺជាផលវិបាកអវិជ្ជមានដ៏រសើបមួយ ដែលកើតឡើងជាញឹកញាប់ពីគម្រោងអភិវឌ្ឍន៍ខ្នាតយក្សនៅខេត្តព្រះសីហនុ និងកោះរ៉ុង។ គម្រោងធំៗមួយចំនួនអាចតម្រូវឲ្យមាន ការផ្លាស់ទីលំនៅរបស់ប្រជាជនមូលដ្ឋាន ដែលរស់នៅតាមឆ្នេរ ឬតំបន់ដែលត្រូវអភិវឌ្ឍ។ ការផ្លាស់ទីលំនៅនេះអាចបង្កជា បញ្ហាជីវភាពសង្គមយ៉ាងធ្ងន់ធ្ងរ ដោយសារតែ បាត់បង់ប្រភពចំណូលប្រពៃណី និងការលំបាកក្នុងការសម្របខ្លួន។ គ្រួសារទាំងនោះបាត់បង់នូវប្រភពចំណូលសំខាន់ៗ ដូចជាការ នេសាទ ឬ កសិកម្ម ដែលជាមុខរបរធានាការរស់នៅរបស់ពួកគេអស់ជាច្រើនជំនាន់មកហើយ។ ពួកគេត្រូវបង្ខំចិត្តចាកចេញពីទីកន្លែងដែលខ្លួនធ្លាប់រស់នៅ រួមជាមួយរបៀបរស់នៅ និងទំនាក់ទំនងសង្គមដែលបានកសាងឡើង។ ការផ្លាស់ប្តូរទីលំនៅទៅកាន់កន្លែងថ្មីអាចពិបាកក្នុងការសម្របខ្លួន និងស្វែងរកឱកាសថ្មីៗ។ បញ្ហានេះមិនត្រឹមតែប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារប៉ុណ្ណោះទេ តែថែមទាំងប៉ះពាល់ដល់ វប្បធម៌ និងអត្តសញ្ញាណសហគមន៍ របស់ពួកគេផងដែរ។ បញ្ហាសង្គម គឺជាផលវិបាកអវិជ្ជមានមួយទៀតដែលកើតចេញពីកំណើនយ៉ាងគំហុកនៃវិស័យទេសចរណ៍ និងការអភិវឌ្ឍន៍នៅខេត្តព្រះសីហនុ និងកោះរ៉ុង។ កំណើនយ៉ាងគំហុកនៃ ប្រជាជនចំណាកស្រុក អ្នកមកពីខេត្តផ្សេងៗ ដើម្បីស្វែងរកការងារ និង ភ្ញៀវទេសចរ បាននាំឲ្យមានសម្ពាធលើប្រព័ន្ធគ្រប់គ្រងសង្គម។ បញ្ហាសន្តិសុខ កើតមានឡើងដោយផ្ទាល់ពីការកើនឡើងយ៉ាងគំហុកនៃចំនួនមនុស្ស រួមមានទាំងប្រជាជនចំណាកស្រុក និងភ្ញៀវទេសចរ។ នៅពេលដែលមានមនុស្សច្រើនកុះករនៅក្នុងតំបន់ណាមួយ វាអាច បង្កើនហានិភ័យ ដល់សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពផ្ទាល់ខ្លួន។ បញ្ហាការគ្រប់គ្រងកាកសំណល់ គឺជាបញ្ហាប្រឈមធំមួយទៀត។ ដោយសារសកម្មភាពទេសចរណ៍ និងចំនួនប្រជាជនកើនឡើងយ៉ាងឆាប់រហ័ស កាកសំណល់ដែលកើតចេញពីការប្រើប្រាស់ក៏កើនឡើងលើសលប់។ ប្រសិនបើគ្មានប្រព័ន្ធគ្រប់គ្រងកាកសំណល់ល្អ ប្រសិទ្ធភាពក្នុងការប្រមូល ការបែងចែក និងការកែច្នៃកាកសំណល់ទេ នោះកាកសំណល់ទាំងនេះនឹងបង្កជា បញ្ហាធំ ដល់បរិស្ថាន អនាម័យ និងសោភ័ណភាពសាធារណៈ។ ការកើនឡើងចំនួនមនុស្ស រួមជាមួយការរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងតំបន់ អាចនាំឲ្យមានការកើនឡើងនៃអំពើខុសច្បាប់ មួយចំនួន។ ឧក្រិដ្ឋកម្មទូទៅដែលអាចកើតមានរួមមាន ការលួច ឆក់ និងជាពិសេស ការជួញដូរគ្រឿងញៀន។ បញ្ហាទាំងនេះធ្វើឲ្យ ប៉ះពាល់យ៉ាងខ្លាំងដល់សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពផ្ទាល់ខ្លួនរបស់ប្រជាជន និងភ្ញៀវទេសចរ ហើយអាចជះឥទ្ធិពលអវិជ្ជមានដល់កេរ្តិ៍ឈ្មោះនៃតំបន់ទាំងមូល។ លើសពីនេះ ភាពចម្រុះនៃប្រជាជន វប្បធម៌ និងរបៀបរស់នៅខុសគ្នា ក៏អាចបង្កជា ភាពតានតឹងផ្នែកសង្គម នៅក្នុងសហគមន៍ផងដែរ ប្រសិនបើគ្មានការសម្របសម្រួល និងការយល់ដឹងគ្នាទៅវិញទៅមក។ ការបាត់បង់អត្តសញ្ញាណវប្បធម៌ គឺជាផលវិបាកអវិជ្ជមានដ៏ធ្ងន់ធ្ងរមួយដែលកើតចេញពីការអភិវឌ្ឍទេសចរណ៍យ៉ាងឆាប់រហ័ស និងគ្មានការត្រួតពិនិត្យនៅខេត្តព្រះសីហនុ និងកោះរ៉ុង។ នៅពេលដែល ការអភិវឌ្ឍលឿនពេក រួមផ្សំជាមួយ ឥទ្ធិពលបរទេសខ្លាំងពេក ជាពិសេសពីវប្បធម៌ដែលនាំមកដោយវិនិយោគិន និងភ្ញៀវទេសចរ នោះវាអាចធ្វើឲ្យ សហគមន៍មូលដ្ឋានបាត់បង់នូវអត្តសញ្ញាណវប្បធម៌ ប្រពៃណី និងរបៀបរស់នៅរបស់ពួកគេ។ ផលប៉ះពាល់ទាំងនេះអាចបង្ហាញឲ្យឃើញតាមរយៈ ភាសាបរទេស អាចក្លាយជាភាសាចម្បងក្នុងការប្រាស្រ័យទាក់ទង ជាពិសេសនៅក្នុងតំបន់ទេសចរណ៍ ដែលធ្វើឲ្យការប្រើប្រាស់ភាសាខ្មែរចុះខ្សោយ។ ទំនៀមទម្លាប់ខ្មែរ ដូចជាពិធីបុណ្យប្រពៃណី របាំ ឬសិល្បៈប្រចាំតំបន់ អាចនឹងត្រូវបាត់បង់បន្តិចម្តងៗ ដោយសារតែគ្មានការអភិរក្ស ឬដោយសារការទទួលយកឥទ្ធិពលបរទេសច្រើនពេក។ របៀបរស់នៅបែបសាមញ្ញ និងប្រពៃណីរបស់ប្រជាជនមូលដ្ឋានអាចត្រូវបានជំនួសដោយរបៀបរស់នៅបែបបរទេស ដែលផ្តោតលើពាណិជ្ជកម្ម និងវត្ថុនិយម។ បញ្ហាទាំងនេះមិនត្រឹមតែប៉ះពាល់ដល់សហគមន៍ប៉ុណ្ណោះទេ ថែមទាំងអាចប៉ះពាល់ដល់ភាពទាក់ទាញផ្នែកវប្បធម៌នៃតំបន់សម្រាប់ភ្ញៀវទេសចរនាពេលអនាគតផងដែរ។ ការពឹងផ្អែកខ្លាំងពេកលើវិនិយោគិនបរទេស គឺជាបញ្ហាប្រឈមដ៏ធំមួយ ដែលអាចបង្កជា ហានិភ័យផ្នែកសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ដល់ខេត្តព្រះសីហនុ និងកោះរ៉ុង ជាពិសេសនៅពេលដែលការវិនិយោគភាគច្រើនគឺមកពី ប្រទេសតែមួយ។ ការពឹងផ្អែកខ្លាំងពេកលើវិនិយោគិនបរទេស ជាពិសេសពីប្រទេសតែមួយ អាចបង្កជាហានិភ័យផ្នែកសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។ ហានិភ័យនេះកើតឡើងដោយសារកត្តាពីរយ៉ាង គឺការប្រែប្រួលគោលនយោបាយសេដ្ឋកិច្ច និងវិបត្តិសេដ្ឋកិច្ចពីប្រទេសវិនិយោគិន។ ប្រសិនបើប្រទេសវិនិយោគិនសម្រេចចិត្តផ្លាស់ប្តូរគោលនយោបាយសេដ្ឋកិច្ចរបស់ខ្លួន ឧទាហរណ៍ កាត់បន្ថយការវិនិយោគនៅបរទេស ឬកំណត់ការរឹតបន្តឹងថ្មីៗ នោះនឹងជះឥទ្ធិពលភ្លាមៗដល់លំហូរទុនចូលមកកម្ពុជា។ នេះអាចបណ្ដាលឲ្យគម្រោងវិនិយោគមួយចំនួនត្រូវផ្អាក ឬលុបចោល។ ប្រសិនបើប្រទេសវិនិយោគិនខ្លួនឯងជួបប្រទះ វិបត្តិសេដ្ឋកិច្ច នោះក្រុមហ៊ុនវិនិយោគទាំងនោះអាចនឹងគ្មានលទ្ធភាព ឬចាំបាច់ត្រូវ កាត់បន្ថយ ឬបញ្ឈប់គម្រោងអភិវឌ្ឍន៍ របស់ពួកគេនៅបរទេស។ ផលប៉ះពាល់នេះនឹងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចក្នុងតំបន់ ដូចជាការបាត់បង់ការងារ និងការថយចុះសកម្មភាពពាណិជ្ជកម្ម។ សរុបមក ការពង្រីករមណីយដ្ឋាននៅខេត្តព្រះសីហនុ និងកោះរ៉ុង ពិតជាបានរួមចំណែកយ៉ាងសំខាន់ដល់ ការអភិវឌ្ឍសេដ្ឋកិច្ច របស់កម្ពុជា តាមរយៈការបង្កើតការងារ កំណើនចំណូល និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ ទោះជាយ៉ាងណា ការអភិវឌ្ឍនេះក៏បានបង្កជា បញ្ហាប្រឈមធ្ងន់ធ្ងរ ផងដែរ ជាពិសេសចំពោះបរិស្ថាន សង្គម និងវប្បធម៌។ ដូច្នេះហើយ ការគ្រប់គ្រង ប្រកបដោយប្រសិទ្ធភាព និង ផែនការប្រកបដោយចីរភាព គឺចាំបាច់ណាស់។ ការធ្វើដូច្នេះនឹងជួយធានាថា ផលប្រយោជន៍សេដ្ឋកិច្ចមិនបំពានលើបរិស្ថាន សង្គម និងវប្បធម៌ឡើយ។ ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយនិរន្តរភាព ដែលផ្តល់ផលប្រយោជន៍ដល់ទាំងអស់គ្នា និងរក្សាបាននូវសម្រស់ធម្មជាតិ ក៏ដូចជាអត្តសញ្ញាណវប្បធម៌ គ្រប់ភាគីពាក់ព័ន្ធត្រូវតែសហការគ្នាយ៉ាងសកម្មលើចំណុចសំខាន់ៗដូចជា ការពារបរិស្ថាន រក្សាតុល្យភាពសង្គម និងអភិរក្សវប្បធម៌។ វាជារឿងចាំបាច់ដែលត្រូវ អនុវត្តច្បាប់បរិស្ថានឲ្យបានតឹងរ៉ឹង និងមានប្រសិទ្ធភាព។ នេះរាប់បញ្ចូលទាំងការការពារ ព្រៃឈើ មិនឲ្យមានការកាប់បំផ្លាញ ការថែរក្សា ឆ្នេរខ្សាច់ឲ្យស្អាត និងគ្មានសំណល់ ក៏ដូចជាការអភិរក្ស ជីវចម្រុះក្នុងសមុទ្រ ដែលជាធនធានធម្មជាតិដ៏សំខាន់សម្រាប់វិស័យទេសចរណ៍។ ត្រូវដោះស្រាយដោយយុត្តិធម៌នូវ បញ្ហាដីធ្លី ដែលកើតឡើងដោយសារគម្រោងអភិវឌ្ឍន៍ធំៗ។ លើសពីនេះ ត្រូវរៀបចំផែនការគ្រប់គ្រង ការផ្លាស់ទីលំនៅ របស់ប្រជាជនដោយយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាថា សហគមន៍មូលដ្ឋានទទួលបានផលប្រយោជន៍ ពីការអភិវឌ្ឍ មិនមែនត្រូវបាត់បង់មុខរបរ ឬទីជម្រកនោះទេ។ ការអភិវឌ្ឍមិនគួរធ្វើឲ្យបាត់បង់នូវអត្តសញ្ញាណដើមឡើយ។ ត្រូវ លើកកម្ពស់ និងរក្សាអត្តសញ្ញាណ ជាតិ ទំនៀមទម្លាប់ ប្រពៃណី និង ភាសាខ្មែរ ឲ្យនៅគង់វង្ស និងផ្សព្វផ្សាយដល់ភ្ញៀវទេសចរ។ នេះនឹងធ្វើឲ្យតំបន់មានភាពទាក់ទាញកាន់តែខ្លាំង និងប្លែកពីគេ។ ការសហការគ្នាលើគោលការណ៍ទាំងនេះ នឹងជួយឲ្យយើងអាចសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងប្រែក្លាយខេត្តព្រះសីហនុ និងកោះរ៉ុង ទៅជាគោលដៅទេសចរណ៍លំដាប់ក្នុងប្រទេសពិតប្រាកដ។ មានតែតាមរយៈការរៀបចំផែនការ និងការគ្រប់គ្រងយ៉ាងប្រុងប្រយ័ត្នប៉ុណ្ណោះ ទើបខេត្តព្រះសីហនុ និងកោះរ៉ុងអាចបន្តរីកចម្រើនជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញ ខណៈពេលដែលរក្សាបាននូវសម្រស់ធម្មជាតិ និងភាពរស់រវើកនៃវប្បធម៌របស់ខ្លួន។